ប្រេងដូង គឺជាគ្រឿងផ្សំធម្មជាតិមួយដ៏ពេញនិយម និងមានប្រវត្តិប្រើប្រាស់យូរលង់ណាស់មកហើយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតដែរ។ វាមានលក្ខណៈសម្បត្តិដ៏អស្ចារ្យសម្រាប់សុខភាព សម្រស់ និងការថែទាំខ្លួនប្រាណទាំងមូល។ ប្រេងដូងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលធ្វើឲ្យវាមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាស្បែក និងសក់។ ប្រេងដូងសម្បូរទៅដោយអាស៊ីតខ្លាញ់ឆ្អែត ដែលអាចជ្រាបចូលទៅក្នុងស្បែក និងសរសៃសក់បានយ៉ាងជ្រៅ និងមានប្រសិទ្ធភាព។ វាដើរតួជាស្រទាប់ការពារលើផ្ទៃស្បែក ការពារមិនឱ្យបាត់បង់ជាតិទឹក និងជួយរក្សាសំណើមបានយូរ។ ប្រេងដូងមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន អុី (E) ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី។ វាក៏ជួយកាត់បន្ថយការខូចខាតកោសិកាស្បែក និងបន្ថយភាពចាស់មុនអាយុផងដែរ។ ក្រៅពី អាស៊ីតខ្លាញ់ ប្រេងដូងក៏មាន វីតាមីន ខេ (K) និង ជាតិដែក ដែលសុទ្ធសឹងជាសារធាតុសំខាន់សម្រាប់សុខភាពស្បែក និងសក់។ អាស៊ីតឡូរិក នៅក្នុងប្រេងដូងក៏មានគុណសម្បត្តិ ប្រឆាំងបាក់តេរី វីរុស និងផ្សិត ដែលជួយការពារស្បែកពីការឆ្លងមេរោគ និងព្យាបាលបញ្ហាស្បែកមួយចំនួនដូចជា មុន និងអង្គែ ផងដែរ។ ប្រេងដូងអាចជួយ កាត់បន្ថយការរលាក និង ក្រហមរមាស់លើស្បែក ដែលល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ឬមានបញ្ហាដូចជា ជម្ងឺត្រអក។ លើសពីនេះ ប្រេងដូងក៏អាចប្រើប្រាស់បានច្រើនយ៉ាងសម្រាប់ ថែរក្សាស្បែកមុខ និងដងខ្លួន ផងដែរ។ លាបប្រេងដូងសុទ្ធលើស្បែកក្រោយពេលងូតទឹក ឬមុនពេលចូលគេង។ វាជួយឲ្យស្បែកទន់ រលោង និងមានសំណើមពេញមួយថ្ងៃ។ ហើយល្អជាពិសេសសម្រាប់ស្បែកស្ងួត ស្បែកបែកស្រកា ឬស្បែកប្រេះ។ ប្រេងដូងមានក្លិនក្រអូបស្រាលៗ និងរអិលល្អ ដែលធ្វើឲ្យវាស័ក្តិសមជាប្រេងសម្រាប់ម៉ាស្សាខ្លួន។ វាជួយសម្រួលសាច់ដុំ បន្ធូរអារម្មណ៍តានតឹង និងធ្វើឲ្យស្បែកស្រូបយកសារធាតុចិញ្ចឹមបានល្អ។ ប្រេងដូងក៏អាចរំលាយគ្រឿងសម្អាងបានយ៉ាងមានប្រសិទ្ធភាព សូម្បីតែម៉ាស្ការ៉ាដែលមិនជ្រាបទឹកក៏ដោយ។ គ្រាន់តែលាបប្រេងដូងបន្តិចលើសំឡី ហើយជូតថ្នមៗ នោះគ្រឿងសម្អាងនឹងរលាយបាត់។ វាក៏ជួយ ផ្ដល់សំណើមដល់ស្បែកមុខ ផងដែរ។ ការលាបប្រេងដូងបន្តិចលើបបូរមាត់ដែលប្រេះ ឬស្ងួត វានឹងជួយផ្តល់សំណើម និងព្យាបាលឲ្យបបូរមាត់ទន់រលោងមកវិញ។ ប្រេងដូងអាចជួយ កាត់បន្ថយការរលាក ក្រហមរមាស់ និង ផ្ដល់សំណើមដល់ស្បែក បានយ៉ាងល្អ បន្ទាប់ពីការកោរ ឬដករោមរួច។ ការម៉ាស្សាប្រេងដូងជាប្រចាំលើតំបន់ដែលមានស្នាមសង្វារ ឬស្នាមមុន អាចជួយកាត់បន្ថយភាពលេចធ្លោនៃស្នាមទាំងនោះ នឹងធ្វើឲ្យស្បែកមានសភាពប្រសើរឡើង។ ដោយសារតែលក្ខណៈសម្បត្តិ ប្រឆាំងការរលាក ប្រេងដូងអាចជួយ បន្ធូរបន្ថយការរលាកស្បែកស្រាលៗ ដែលបណ្ដាលមកពីកម្ដៅថ្ងៃ ឬការកកិត។ ក្រៅពីនេះ ប្រេងដូងក៏ជាផលិតផលដ៏អស្ចារ្យសម្រាប់ សុខភាពសក់ ផងដែរ។ អាស៊ីតឡូរិក និងលក្ខណៈសម្បត្តិ ប្រឆាំងផ្សិត របស់ប្រេងដូង អាចជួយកម្ចាត់ផ្សិតដែលបង្កជាអង្គែ។ វាក៏ជួយផ្ដល់សំណើមដល់ស្បែកក្បាលស្ងួត និងកាត់បន្ថយការរមាស់ផងដែរ។ ការម៉ាស្សាស្បែកក្បាលដោយប្រេងដូងជាប្រចាំ អាចជួយ បង្កើនចរន្តឈាម ដល់ស្បែកក្បាល។ វាជួយផ្ដល់ សារធាតុចិញ្ចឹម ដល់ឫសសក់ និង ពង្រឹងសរសៃសក់ ឱ្យកាន់តែរឹងមាំ ដែលធ្វើឱ្យសក់លូតលាស់បានលឿន និងកាត់បន្ថយការជ្រុះ។ គ្រាន់តែលាប ប្រេងដូងសុទ្ធ លើសក់ ហើយទុកចោលពី ៣០នាទីទៅ ១ម៉ោង ឬមួយយប់មុនពេលកក់។ វាជួយ ផ្ដល់សំណើម យ៉ាងជ្រៅដល់សរសៃសក់ ធ្វើឱ្យសក់ទន់ រលោង មានទម្ងន់ និង កាត់បន្ថយសក់បែកចុង។ ដើម្បីការពារសក់កុំឱ្យខូចដោយសារកម្ដៅ លោកអ្នកអាចលាបប្រេងដូងបន្តិចលើសក់ មុនពេលប្រើ ម៉ាស៊ីនអ៊ុត ឬ ម៉ាស៊ីនផ្លុំសក់។ ប្រេងដូងនឹងបង្កើតជាស្រទាប់ការពារមួយនៅលើសរសៃសក់។ គ្រាន់តែប្រើ ប្រេងដូងបន្តិច លាបលើចុងសក់ អាចជួយឱ្យសក់ ភ្លឺរលោង និងបាត់ភាពស្ងួតបានយ៉ាងល្អ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ត្រូវប្រាកដថាប្រេងដូងដែលអ្នកជ្រើសរើស គឺជាប្រភេទ ប្រេងដូងបរិសុទ្ធ ដែលផលិតដោយវិធីត្រជាក់ និងមិនឆ្លងកាត់ការកែច្នៃគីមីទ្បើយ។ ប្រេងប្រភេទនេះរក្សាសារធាតុចិញ្ចឹមបានពេញលេញ និងគ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ មុនពេលប្រើប្រាស់ប្រេងដូងលើផ្ទៃមុខ ឬស្បែកទាំងមូល គួរធ្វើតេស្តបន្តិចនៅលើផ្នែកតូចមួយនៃស្បែកជាមុនសិន។ នេះដើម្បីប្រាកដថាអ្នកមិនមាន អាលែកហ្ស៊ី ជាមួយវា។ ទោះបីជាប្រេងដូងល្អក៏ដោយ ការប្រើប្រាស់ច្រើនពេកអាចបណ្ដាលឱ្យស្បែក ឬសក់មានសភាព ខ្លាញ់។ ដូច្នេះ គួរប្រើប្រាស់ត្រឹមបរិមាណតិចតួចបានហើយ។ ត្រូវរក្សាទុកប្រេងដូងនៅក្នុងកន្លែងត្រជាក់ ស្ងួត ជៀសផុតពីពន្លឺថ្ងៃផ្ទាល់ ដើម្បីរក្សាគុណភាពរបស់វា។ សរុបមក ប្រេងដូងពិតជាមិត្តល្អសម្រាប់សម្រស់ធម្មជាតិ ដែលអាចជួយឱ្យស្បែកនិងសក់របស់អ្នកមាន សុខភាពល្អ ភ្លឺថ្លា និងទន់រលោង ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។ ការប្រើប្រាស់វាជាប្រចាំនឹងផ្ដល់លទ្ធផលដ៏អស្ចារ្យ។